ការចិញ្ចឹមដង្កូវនាង គឺជាកសិកម្មប្រពៃណីមួយដែលមានតាំងពីយូរលង់មកហើយនៅប្រទេសកម្ពុជា។ វិស័យនេះមិនត្រឹមតែផ្តល់ប្រាក់ចំណូលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជួយរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរតាមរយៈការផលិតសូត្រផងដែរ។ ការចិញ្ចឹមដង្កូវនាងត្រូវការការយកចិត្តទុកដាក់ខ្ពស់ ហើយមានដំណាក់កាលសំខាន់ៗជាច្រើន។ សម្រាប់ដំណាក់កាលទី១ គឺគេត្រូវយកពងដង្កូវនាងទៅទុកនៅក្នុងបន្ទប់ដែលបានត្រួតពិនិត្យសីតុណ្ហភាព និងសំណើមបានល្អ។ ហើយពងនោះនឹងចាប់ផ្តើមញាស់ក្នុងរយៈពេលប្រហែល ១០ ថ្ងៃទៅ ១២ ថ្ងៃ។ ដំណាក់កាលទី២ នៅពេលដែលដង្កូវនាងញាស់ហើយ វាមានទំហំតូចប៉ុនស្រមោច។ អ្នកចិញ្ចឹមត្រូវយកវាមកដាក់ក្នុងថាស ហើយចិញ្ចឹមវាដោយឲ្យវាសុីស្លឹកមនស្រស់ៗ។ ដង្កូវនាងស៊ីចំណីមិនឈប់ ហើយត្រូវប្តូរស្លឹកមនឲ្យវាស៊ីរៀងរាល់ ៤ ម៉ោងម្តង។ ក្នុងរយៈពេលប្រហែល ១៨ ទៅ ២០ ថ្ងៃ ដង្កូវនាងនឹងលូតលាស់ពេញវ័យ។ ដំណាក់កាលទី៣ នៅពេលដង្កូវនាងពេញវ័យ វាចាប់ផ្តើមបង្កើតសំបុក។ ពេលវាបង្កើតសំបុកវាបញ្ចេញសរសៃសូត្រចេញពីមាត់របស់វា ហើយរុំព័ទ្ធខ្លួនឯងនៅក្នុងសរសៃនោះរហូតបានជាដុំមូលតូចមួយហៅថា សំបុកដង្កូវនាង។ ហើយនៅក្នុងដំណាក់កាលបង្កើតសំបុកនេះដង្កូវនាងត្រូវចំណាយពេល ៣ ទៅ ៤ ថ្ងៃ។ ដំណាក់កាលទី៤ សំបុកដង្កូវនាងត្រូវបានគេប្រមូលយកទៅដាំក្នុងទឹកក្តៅដើម្បីសម្លាប់ដង្កូវនាងដែលនៅខាងក្នុង។ បន្ទាប់មក គេចាប់ផ្តើមទាញយកសរសៃសូត្រពីសំបុកនោះ ហើយសរសៃសូត្រមួយអាចមានប្រវែងរហូតដល់ ១០០០ ម៉ែត្រ។ ខេត្តដែលល្បីល្បាញជាងគេផ្នែកចិញ្ចឹមដង្កូវនាងនៅកម្ពុជាគឺ ខេត្តតាកែវ និងខេត្តកំពង់ចាម។ ចំពោះខេត្តតាកែវ ជាពិសេសនៅស្រុកបាទី និងស្រុកអង្គរបុរី គឺមានប្រជាជនចិញ្ចឹមដង្កូវនាងច្រើនតំណមកហើយ។ ឯខេត្តកំពង់ចាមវិញ ក៏ជាខេត្តមួយដែលសម្បូរអ្នកចិញ្ចឹមដង្កូវនាង និងមានកសិដ្ឋានដាំដើមមនជាច្រើនកន្លែងផងដែរ។ ចំពោះសរសៃសូត្រឆៅត្រូវបានគេយកទៅតម្បាញជាសំពត់ហូល ផាមួង ក្រមា និងផលិតផលសូត្រផ្សេងៗទៀត។ ហើយផលិតផលសូត្រទាំងនេះត្រូវបានលក់ដូរនៅតាមផ្សារល្បីៗដូចជា ផ្សារធំថ្មី ផ្សាររាត្រី និងតាមហាងលក់វត្ថុអនុស្សាវរីយ៍នានា។ រីឯផលិតផលសូត្រខ្មែរដែលមានគុណភាពល្អ និងមានតម្លៃសិល្បៈខ្ពស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសជប៉ុន និងប្រទេសនៅទ្វីបអឺរ៉ុប។ បន្ថែមពីនេះប្រជាជនខ្មែរភាគច្រើនចាប់ផ្តើមចិញ្ចឹមដង្កូវនាង នៅរដូវប្រាំង ចន្លោះពីខែវិច្ឆិកា ដល់ ខែឧសភា។ ឯការចិញ្ចឹមដង្កូវនាង នៅរដូវប្រាំង គឺមានហេតុផលសំខាន់ៗចំនួន៣។ ដោយអាកាសធាតុនៅរដូវនេះមិនសូវសើម ដែលធ្វើឲ្យវាងាយស្រួលក្នុងការត្រួតពិនិត្យ និងការពារដង្កូវនាងពីជំងឺ។ ឯស្លឹកមននៅរដូវនេះគឺមានគុណភាពល្អ និងមិនងាយរលួយ។ បន្ថែមពីនេះវាបង្កភាពងាយស្រួលក្នុងប្រមូលផល ហើយគុណភាពសរសៃសូត្រក៏ល្អផងដែរ។ សរុបមក ការចិញ្ចឹមដង្កូវនាង គឺជាកិច្ចការដែលមានសារៈសំខាន់ខ្លាំងក្នុងការទ្រទ្រង់វិស័យសិល្បៈហត្ថកម្មសូត្រនៅកម្ពុជា។ ហើយវាក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជននៅតាមជនបទផងដែរ។ ឯដំណើរការចិញ្ចឹមដង្កូវនាងនេះទាមទារភាពយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែលទ្ធផលដែលទទួលបានគឺជាសរសៃសូត្រដែលមានគុណភាពល្អ ដែលជួយលើកកម្ពស់កេរ្តិ៍ឈ្មោះសិប្បកម្មខ្មែរទាំងក្នុងនិងក្រៅប្រទេស។